នាសម័យបច្ចុប្បន្នឥទ្ធិពលបណ្តាញសង្គមបានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការផ្សព្វផ្សាយផលិតផល ខ្សែរភាពយន្តសម័យទំនើបៗជាច្រើន ។ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម មានសមត្ថភាពពិសេសក្នុងការទាក់ទងដោយផ្ទាល់ជាមួយទស្សនិកជនរបស់ពួកគេជាច្រើននាក់ និងអាចបង្កើតឱ្យមានការចូលរួមពិតប្រាកដ និងមានអត្ថន័យ។ ពួកគេបានផ្ដល់មកនូវជម្រើសដ៏មានឥទ្ធិពលមួយផ្សេងទៀតក្រៅពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណីឬបែបបុរាណដែលដែលមិនសូវទទួលបានផលដូចនៅលើបណ្ដាយសង្គមទ្បើយ។ ពួកគេអាច បង្កើនការយល់ដឹង អំពីខ្សែភាពយន្តថ្មីៗបានយ៉ាងមានប្រសិទ្ធភាពតាមរយៈបណ្ដាញសង្គមល្បីៗដូចជា ហ្វេសប៊ុក (Facebook), តិកតុក (TikTok), អុីនស្តាក្រាម (Instagram), និង យូធូប (YouTube)។ ដោយពួកគេធ្វើជាវីឌីអូដែលអាចពន្យល់ និងបង្ហាញខ្លឹមសារសំខាន់ៗនៃខ្សែភាពយន្ត ដូចជាសាច់រឿង តួអង្គសំខាន់ៗ ឬសារអប់រំដែលលាក់នៅក្នុងរឿងផងដែរ។ ពួកគេអាចធ្វើការសង្ខេបសាច់រឿងយ៉ាងខ្លី ឬរៀបរាប់ពីចំណុចសំខាន់ៗដោយមិនលាតត្រដាងខ្លឹមសារទាំងស្រុងដើម្បីជំរុញឱ្យអ្នកទស្សនាចង់ដឹងបន្ថែម។ គេបានបង្ហាញពីលក្ខណៈពិសេសរបស់តួអង្គ ទំនាក់ទំនងរវាងតួអង្គ ឬការសម្ដែងដ៏ប៉ិនប្រសប់របស់អ្នកសម្ដែង ដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍។ អ្នកមានឥទ្ធិពលអាចជួយវិភាគ និងលើកយកសារអប់រំ ឬប្រធានបទសំខាន់ៗមកបង្ហាញ ដែលធ្វើឱ្យភាពយន្តនោះកាន់តែមានតម្លៃ និងគួរឱ្យគិតពិចារណា។ ចំពោះការពន្យល់របស់ពួកគេមានលក្ខណៈងាយស្រួលយល់ និងទាក់ទាញជាងការផ្សាយពាណិជ្ជកម្មបែបប្រពៃណី។ សកម្មភាព ឬខ្លឹមសារដែលបានបង្ហាញ មិនមែនគ្រាន់តែជាការលក់ផលិតផល ឬសេវាកម្មដោយផ្ទាល់នោះទេ តែវាជាការបង្កើតនូវបរិយាកាស ឬស្ថានភាពមួយ និងជំរុញឱ្យទស្សនិកជនមានអារម្មណ៍ចង់ដឹង ចង់ឃើញ ឬរំពឹងទុកអ្វីមួយដែលនឹងកើតឡើងបន្ទាប់ទៀត។ អ្នកមានឥទ្ធិពលបានជួយឱ្យអ្នកទស្សនារយល់កាន់តែច្បាស់ពីខ្សែភាពយន្ត និងមូលហេតុដែលពួកគេគួរទៅទស្សនា។ សម្រាប់ខ្លឹមសារដែលពួកគេចែករំលែកតែងតែមើលទៅមានលក្ខណៈធម្មជាតិ ទាក់ទាញ និងពិតប្រាកដ ដែលធ្វើឱ្យអ្នកតាមដានរបស់ពួកគេងាយស្រួលទទួលបានព័ត៌មាន។ ម្យ៉ាងចំណុចខ្លាំងមួយរបស់អ្នកមានឥទ្ធិពលគឺសមត្ថភាពរបស់ពួកគេក្នុងការ ទាក់ទាញអ្នកទស្សនាថ្មីៗ ឱ្យមកចាប់អារម្មណ៍ខ្សែភាពយន្តដែលពូកគេបានចែករំលែក។ អ្នកមានឥទ្ធិពលលើបណ្ដាញសង្គម ឬអ្នកផ្សព្វផ្សាយ ប្រើប្រាស់វិធីសាស្រ្តនៃការចែករំលែកឈុតខ្លីៗ ឬបំណែកនៃសាច់រឿងដែលមានលក្ខណៈទាក់ទាញ និងគួរឱ្យចាប់អារម្មណ៍ពីខ្សែភាពយន្ត ដើម្បីធ្វើឱ្យទស្សនិកជនមានអារម្មណ៍ចង់ដឹងចង់ឃើញកាន់តែខ្លាំង ហើយចង់តាមដានខ្សែភាពយន្តពេញលេញ។ ការបង្ហាញពីទិដ្ឋភាពនៃការថត ការរៀបចំ ឬសកម្មភាពសប្បាយៗរបស់តួអង្គនៅពីក្រោយឆាកបានជួយបង្កើតការទាក់ទាញជាមួយនឹងខ្សែភាពយន្ត។ ជាពិសេសយុវជន ដែលតែងតែជឿទុកចិត្តលើការណែនាំពីមនុស្សដែលពួកគេពេញចិត្ត។ បន្ទាប់មកធ្វើការផ្ដល់ជាមតិយោបល់ផ្ទាល់ខ្លួនរបស់អ្នកមានឥទ្ធិពលទៅលើខ្សែភាពយន្ត អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកតាមដាន ។ ក្រៅពីការបង្កើនការយល់ដឹង និងទាក់ទាញអ្នកទស្សនាថ្មីៗ អ្នកមានឥទ្ធិពលក៏មានឥទ្ធិពលខ្លាំងទៅលើល្បឿន និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាពយន្តផងដែរ។ ពូកគេបានផ្លាស់ប្ដូររបៀបនៃការផ្សព្វផ្សាយខ្សែភាពយន្តពីបែបបុរាណមកបែបសម័យយ៉ាងគំហុគ។ ចំពោះបណ្ដាញសង្គមអាចធ្វើឲ្យការផ្សព្វផ្សាយមានភាពលឿនរហ័សនិងទូលំទូលាយជាងមុន។ ល្បឿននៃការចែកចាយដោយការបង្ហោះឬវីដេអូតែមួយពីអ្នកមានឥទ្ធិពលអាចរីករាលដាលយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានម៉ោងទៅដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក។ នេះបញ្ជាក់ថាវាលឿនជាងវិធីផ្សាយពាណិជ្ជកម្មបែបប្រពៃណីជាច្រើនដង ដែលអនុញ្ញាតឱ្យផលិតកម្មភាពយន្តបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លីបំផុត។ អ្នកមានឥទ្ធិពលអាចគ្របដណ្ដប់ទូលំទូលាយតាមរយះវេទិកាដូចជា ហ្វេសប៊ុក (Facebook), តិកតុក (TikTok), អុីនស្តាក្រាម (Instagram), និង យូធូប (YouTube) ដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ក្នុងមួយថ្ងៃៗ។ នៅពេលដែលអ្នកមានឥទ្ធិពលចែករំលែកមាតិកា អ្នកតាមដានរបស់ពួកគេអាចចែករំលែកបន្ត ដែលបង្កើតឲ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ម្យ៉ាងទៀតវាអាចទៅដល់ជ្រុងម្ខាងនៃពិភពលោកបានយ៉ាងងាយស្រួលលើសក្រៅពីប្រទេសកម្ពុជាផងដែរ។ ពួកគេអាចបង្កើតយុទ្ធនាការដើម្បីឱ្យអ្នកតាមដានចូលរួមលេងហ្គេម ប្រកួតប្រជែង ឬចែកចាយ ដែលធ្វើឱ្យឈ្មោះភាពយន្តរីករាលដាលកាន់តែលឿន។ ចំពោះការផ្សព្វផ្សាយតាមរយៈអ្នកមានឥទ្ធិពលអនុញ្ញាតឱ្យមានការឆ្លើយតប និងការពិភាក្សាភ្លាមៗពីសំណាក់អ្នកទស្សនា។ សម្រាប់មតិយោបល់ ការចែករំលែក និងការចូលចិត្តទាំងអស់នេះជួយជំរុញឱ្យខ្លឹមសារនោះកាន់តែរីករាលដាល និងបង្កើនការមើលឃើញ របស់ខ្សែភាពយន្ត។ អ្នកមានឥទ្ធិពលជាច្រើនចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេពេលទស្សនាភាពយន្ត បង្ហាញពីអារម្មណ៍ពិត ដែលធ្វើឱ្យអ្នកតាមដានមានអារម្មណ៍ថាដូចជាកំពុងស្តាប់មិត្តភក្តិសមាជិកគ្រួសារណែនាំ។ សរុបមកអ្នកមានឥទ្ធិពលដើរតួជាស្ពានដែលភ្ជាប់ខ្សែភាពយន្តទៅកាន់មហាជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ដោយសារតែលក្ខណៈពិសេសនៃបណ្ដាញសង្គមផ្ទាល់។ អ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គមមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការផ្សព្វផ្សាយភាពយន្ត ដោយសារតែពួកគេអាចជួយសម្រួលដល់ការសម្រេចចិត្តរបស់ទស្សនិកជនបានដោយផ្ទាល់។ ចំណែកអ្នកតាមដានភាគច្រើនតែងតែជឿទុកចិត្តលើគំនិតរបស់អ្នកមានឥទ្ធិពលលើបណ្តាញសង្គមដែលពួកគេកោតសរសើរ ឬតាមដានជាប្រចាំ។ ពួកគេចាត់ទុកអ្នកមានឥទ្ធិពលទាំងនោះជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តសម្រាប់ការណែនាំអំពីភាពយន្ត ឬការកម្សាន្តផ្សេងៗ។ វាខុសពីការផ្សាយពាណិជ្ជកម្មបែបប្រពៃណី ចំពោះការវាយតម្លៃ ឬការលើកទឹកចិត្តពីអ្នកមានឥទ្ធិពលតែងតែមានលក្ខណៈផ្ទាល់ខ្លួន និងហាក់ដូចជាពិតប្រាកដជាង។ ការភ្ជាប់ទំនាក់ទំនងផ្ទាល់ខ្លួនរវាងអ្នកមានឥទ្ធិពល និងអ្នកតាមដាន វាបង្កើតឱ្យមានអារម្មណ៍ជិតស្និទ្ធ ដែលធ្វើឱ្យមតិរបស់ពួកគេមានប្រសិទ្ធិភាព និងឥទ្ធិពលខ្លាំង។ ចំណែកការវាយតម្លៃជាវិជ្ជមានឬការគាំទ្រដោយក្តីរំភើប ធ្វើឱ្យអ្នកមានឥទ្ធិពលទទួលបានការគោរព និងឲ្យតម្លៃចំពោះសម្មភាពដែលពួកគេធ្វើកន្លងមក។ ព្រមទាំងអាចជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនលក់សំបុត្រ ឬចំនួនអ្នកចូលមើលខ្សែភាពយន្តភ្លាមៗ។ នៅពេលដែលអ្នកមានឥទ្ធិពលម្នាក់និយាយអំពីភាពយន្តមួយ អ្នកតាមដានរបស់ពួកគេនឹងចាប់ផ្ដើមពិភាក្សា តបតមតិ ឬចែករំលែកមតិយោបល់ផ្ទាល់ខ្លួន។ អំណាចដ៏ពិសេសនេះអនុញ្ញាតឱ្យអ្នកមានឥទ្ធិពលបំប្លែងពីចំណាប់អារម្មណ៍ឱ្យក្លាយទៅជាការទស្សនាជាក់ស្តែង។ សរុបមក មតិរបស់អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមជាកម្លាំងជំរុញដ៏សំខាន់មួយដែលកំណត់ទិសដៅនៃការសម្រេចចិត្តរបស់ទស្សនិកជនក្នុងការជ្រើសរើសខ្សែភាពយន្តដើម្បីទស្សនា។